វិស័យដឹកជញ្ជូនតាមផ្លូវទឹក និងភស្តុភារកម្មកំពង់ផែ គឺជាសសរស្តម្ភដ៏សំខាន់ដែលជំរុញលំហូរពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសកម្ពុជា។ អាជីពក្នុងវិស័យនេះកំពុងមានតម្រូវការខ្ពស់ ស្របពេលដែលរាជរដ្ឋាភិបាលកំពុងអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុឱ្យទៅជាកំពង់ផែទឹកជ្រៅលំដាប់តំបន់។ កម្ពុជាត្រូវការអ្នកជំនាញផ្នែកគ្រប់គ្រងភស្តុភារកម្ម ដើម្បីបង្កើនប្រសិទ្ធភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ពីតំបន់រោងចក្រទៅកាន់កំពង់ផែ។ អាជីពជាអ្នកបើកបរនាវា និងនាវិក ផ្តល់ឱកាសឱ្យយុវជនខ្មែរអាចបំពេញការងារនៅលើនាវាដឹកទំនិញអន្តរជាតិ និងធ្វើដំណើរទៅកាន់ជុំវិញពិភពលោក។ ការងារជាអ្នកគ្រប់គ្រងប្រតិបត្តិការកំពង់ផែ តម្រូវឱ្យមានសមត្ថភាពខ្ពស់ក្នុងការរៀបចំផែនការចូលចត និងការផ្ទេរទំនិញ។ អ្នកជំនាញផ្នែកបញ្ចេញទំនិញពីគយ ដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាថាទំនិញត្រូវបានចរាចរដោយស្របច្បាប់ និងឆាប់រហ័ស។ វិស័យនេះផ្តល់ឱកាសការងារដ៏ច្រើនសម្រាប់វិស្វករគ្រឿងចក្រ ដែលមានជំនាញក្នុងការថែទាំស្ទូចលើកដាក់កុងតឺន័រខ្នាតយក្ស។ ការងារជាអ្នករៀបចំផែនការផ្ទុកទំនិញលើនាវា គឺជាជំនាញបច្ចេកទេសដែលជួយរក្សាលំនឹងនាវា និងបង្កើនទំហំផ្ទុក។ កម្ពុជាកំពុងវិនិយោគលើការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យជើងទឹក ដើម្បីកាត់បន្ថយការពឹងផ្អែកលើអ្នកជំនាញបរទេស។ អាជីពជាអ្នកភ្នាក់ងារនាវា តម្រូវឱ្យមានជំនាញទំនាក់ទំនងល្អជាមួយក្រុមហ៊ុនកប៉ាល់អន្តរជាតិ និងអាជ្ញាធរកំពង់ផែ។ អ្នកវិភាគទិន្នន័យភស្តុភារកម្ម ជួយឱ្យក្រុមហ៊ុនដឹកជញ្ជូនអាចកាត់បន្ថយចំណាយ និងបង្កើនល្បឿននៃការចែកចាយ។ ការងារនៅក្នុងវិស័យនេះផ្តល់នូវប្រាក់បៀវត្សរ៍ប្រកួតប្រជែង និងមានស្ថិរភាពការងារយូរអង្វែងសម្រាប់បុគ្គលិកដែលមានសមត្ថភាព។ អ្នកជំនាញផ្នែកសុវត្ថិភាព និងបរិស្ថានកំពង់ផែ ធានាថាប្រតិបត្តិការដឹកជញ្ជូនមិនបង្កផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីសមុទ្រ។ ការងារជាអ្នកគ្រប់គ្រងឃ្លាំងទំនិញ នៅតំបន់សេដ្ឋកិច្ចពិសេសក្បែរកំពង់ផែ គឺជាផ្នែកមួយមិនអាចខ្វះបាននៃភស្តុភារកម្ម។ យុវជនខ្មែរដែលមានជំនាញភាសាអង់គ្លេស និងភាសាចិន មានអត្ថប្រយោជន៍ខ្ពស់ក្នុងការធ្វើការជាមួយក្រុមហ៊ុនដឹកជញ្ជូនលំដាប់ពិភពលោក។ វិស័យដឹកជញ្ជូនតាមផ្លូវទឹកត្រូវការអ្នកជំនាញខាងច្បាប់សមុទ្រ ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម និងកិច្ចសន្យាអន្តរជាតិ។ ការងារជាអ្នកបើកបរស្ទូចលើកដាក់កុងតឺន័រ ទាមទារឱ្យមានការផ្ដោតអារម្មណ៍ខ្ពស់ និងភាពជាក់លាក់បំផុត។ អ្នកបច្ចេកទេសត្រួតពិនិត្យកុងតឺន័រ ធានាថារាល់កុងតឺន័រទាំងអស់ស្ថិតក្នុងស្ថានភាពល្អ និងមានសុវត្ថិភាពសម្រាប់ទំនិញ។ ការអភិវឌ្ឍព្រែកជីក "ហ្វូណនតេជោ" នឹងបង្កើតឱកាសការងាររាប់ម៉ឺនកន្លែងក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹក។ អាជីពជាអ្នកគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ ជួយឱ្យអាជីវកម្មខ្នាតតូចនៅកម្ពុជាអាចនាំចេញផលិតផលទៅទីផ្សារក្រៅប្រទេស។ អ្នកជំនាញខាងបច្ចេកវិទ្យាព័ត៌មានក្នុងកំពង់ផែ ជួយអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងកំពង់ផែឆ្លាតវៃ ។ វិស័យនេះផ្តល់ឱកាសឱ្យបុគ្គលិកអាចសិក្សា និងទទួលបានវិញ្ញាបនបត្រអន្តរជាតិពីអង្គការសមុទ្រអន្តរជាតិ ។ ការងារជាអ្នកសម្របសម្រួលការដឹកជញ្ជូនពហុមធ្យោបាយ ជួយតភ្ជាប់ផ្លូវទឹក ផ្លូវគោក និងផ្លូវដែក។ អ្នករៀបចំធានារ៉ាប់រងទំនិញ ជួយការពារហានិភ័យសម្រាប់ម្ចាស់ទំនិញក្នុងករណីមានគ្រោះថ្នាក់ជាយថាហេតុ។ ការងារអភិរក្ស និងថែទាំនាវា នៅក្នុងការដ្ឋានជួសជុលនាវា បង្កើតឱ្យមានការងារសម្រាប់ជាងដែក និងជាងម៉ាស៊ីន។ អ្នកជំនាញផ្នែកទីផ្សារក្នុងវិស័យដឹកជញ្ជូន ជួយស្វែងរកអតិថិជន និងពង្រីកបណ្តាញដឹកជញ្ជូន។ វិស័យភស្តុភារកម្មកំពង់ផែដើរតួជា "ច្រកទ្វារសេដ្ឋកិច្ច" ដែលតភ្ជាប់កម្ពុជាទៅកាន់ខ្សែសង្វាក់ផលិតកម្មសកល។ ការងារជាអ្នកគ្រប់គ្រងសារពើភ័ណ្ឌ ធានាថាទំនិញត្រូវបានរៀបចំទុកដាក់តាមលំដាប់លំដោយ និងងាយស្រួលរក។ អ្នកបច្ចេកទេសផ្នែកទូរត្រជាក់ ធានាថាកុងតឺន័រដែលដឹកទំនិញស្រស់ៗរក្សាសីតុណ្ហភាពបានត្រឹមត្រូវ។ អាជីពក្នុងវិស័យនេះផ្តល់នូវមោទនភាពជាតិ ខណៈដែលកម្ពុជាកំពុងពង្រឹងឯករាជ្យភាពនៃវិស័យដឹកជញ្ជូនរបស់ខ្លួន។ កម្ពុជាត្រូវការអ្នកជំនាញខាងសវនកម្មផ្ទៃក្នុងក្នុងកំពង់ផែ ដើម្បីធានាតម្លាភាព និងប្រសិទ្ធភាពហិរញ្ញវត្ថុ។ ការងារជាអ្នកគ្រប់គ្រងផ្នែកលទ្ធកម្ម ជួយក្រុមហ៊ុនទិញសម្ភារៈ និងឧបករណ៍ដែលចាំបាច់សម្រាប់ប្រតិបត្តិការ។ អ្នកជំនាញខាងការគ្រប់គ្រងហានិភ័យ ជួយវាយតម្លៃ និងការពារបញ្ហាដែលអាចរំខានដល់ការដឹកជញ្ជូន។ វិស័យនេះទាមទារឱ្យមានការយល់ដឹងស៊ីជម្រៅអំពី "Incoterms" ដែលជាច្បាប់ពាណិជ្ជកម្មអន្តរជាតិសម្រាប់ការដឹកជញ្ជូន។ អាជីពជាអ្នកបណ្តុះបណ្តាលផ្នែកភស្តុភារកម្ម ជួយផ្ទេរចំណេះដឹងទៅកាន់និស្សិតជំនាន់ក្រោយនៅតាមសាកលវិទ្យាល័យ។ ការងារនៅក្នុងកំពង់ផែស្វយ័តភ្នំពេញ ផ្តល់នូវឱកាសការងារដឹកជញ្ជូនតាមទន្លេមេគង្គទៅកាន់ប្រទេសវៀតណាម។ អ្នកជំនាញខាងការរៀបចំកាលវិភាគនាវា ធានាថានាវាចូលចតបានទាន់ពេលវេលា និងមិនមានការកកស្ទះ។ ការងារជាអ្នកត្រួតពិនិត្យសុខភាព និងអនាម័យទំនិញ ការពារការនាំចូលជំងឺផ្សេងៗ។ វិស័យដឹកជញ្ជូនតាមផ្លូវទឹកជួយកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ដែលធ្វើឱ្យទំនិញកម្ពុជាមានតម្លៃប្រកួតប្រជែងលើទីផ្សារ។ អ្នករៀបចំឯកសារនាំចេញ-នាំចូល គឺជាអ្នកកាន់កាប់ឯកសារសំខាន់ៗដូចជា វិក័យប័ត្រ ជាដើម។ អាជីពជាអ្នកគ្រប់គ្រងចំណតឡានកុងតឺន័រ ជួយសម្រួលលំហូរចរាចរណ៍ក្នុងតំបន់កំពង់ផែ។ វិស័យនេះផ្តល់ឱកាសឱ្យយុវជនខ្មែរបានធ្វើការងារជាមួយបច្ចេកវិទ្យាទំនើបៗដូចជា ប្រព័ន្ធស្វ័យប្រវត្តិកម្មកំពង់ផែ។ អ្នកជំនាញខាងការវេចខ្ចប់ទំនិញសម្រាប់នាំចេញ ធានាថាទំនិញមិនខូចខាតក្នុងអំឡុងពេលធ្វើដំណើរ។ ការងារនៅក្នុងផ្នែកទំនាក់ទំនងសាធារណៈរបស់កំពង់ផែ ជួយកសាងរូបភាពវិជ្ជមាននៃវិស័យដឹកជញ្ជូនកម្ពុជា។ អ្នកជំនាញខាងសេដ្ឋកិច្ចជើងទឹក ជួយវិភាគនិន្នាការទីផ្សារ និងទស្សន៍ទាយពីការរីកចម្រើននៃវិស័យនេះ។ ការងារជាអ្នកត្រួតពិនិត្យសុវត្ថិភាពទំនិញគ្រោះថ្នាក់ ទាមទារការប្រុងប្រយ័ត្ន និងចំណេះដឹងគីមីវិទ្យា។ វិស័យភស្តុភារកម្មកំពង់ផែកំពុងងាកទៅរក "Logistics បៃតង" ដែលផ្ដោតលើការកាត់បន្ថយការបំភាយឧស្ម័នពុល។ អាជីពជាអ្នកគ្រប់គ្រងទំនាក់ទំនងអតិថិជន ក្នុងក្រុមហ៊ុនដឹកជញ្ជូន ជួយដោះស្រាយបញ្ហាឱ្យម្ចាស់ទំនិញ។ អ្នកបច្ចេកទេសជួសជុលម៉ាស៊ីនកប៉ាល់ គឺជាជំនាញមេកានិចកម្រិតខ្ពស់ដែលមានប្រាក់ចំណូលខ្ពស់។ វិស័យនេះផ្តល់ឱកាសឱ្យបុគ្គលិកខ្មែរអាចឡើងទៅកាន់តំណែងថ្នាក់ដឹកនាំជាន់ខ្ពស់នៅក្នុងកំពង់ផែរដ្ឋ និងឯកជន។ អ្នកជំនាញខាងការគ្រប់គ្រងគុណភាព ធានាថាសេវាកម្មភស្តុភារកម្មឆ្លើយតបនឹងស្តង់ដារអន្តរជាតិ។ ការងារជាអ្នកគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ ជួយកសាងស្ពាន និងចំណតនាវាថ្មីៗ។ អ្នកជំនាញខាងការវិភាគតម្លៃដឹកជញ្ជូន ជួយក្រុមហ៊ុនឱ្យទទួលបានផលចំណេញខ្ពស់បំផុត។ វិស័យនេះទាមទារឱ្យមានភាពរហ័សរហួន និងសមត្ថភាពដោះស្រាយបញ្ហាចំពោះមុខដែលកើតឡើងភ្លាមៗ។ អាជីពក្នុងវិស័យសមុទ្រជួយឱ្យយុវជនកម្ពុជាមានទស្សនវិស័យទូលំទូលាយអំពីពាណិជ្ជកម្មសកល។ អ្នកជំនាញខាងការគ្រប់គ្រងប្រេងឥន្ធនៈសម្រាប់នាវា ធានាការផ្គត់ផ្គង់ថាមពលសម្រាប់នាវាធ្វើដំណើរ។ ការងារជាអ្នកពិគ្រោះយោបល់ផ្នែកភស្តុភារកម្ម ជួយក្រុមហ៊ុននានាកែលម្អប្រព័ន្ធដឹកជញ្ជូនរបស់ខ្លួន។ វិស័យដឹកជញ្ជូនតាមផ្លូវទឹកគឺជាអាជីពដែលមិនចេះរីងស្ងួត ដរាបណាពិភពលោកនៅតែមានការធ្វើពាណិជ្ជកម្ម។ កម្ពុជាកំពុងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកំពង់ផែបរទេស ដើម្បីបង្កើតច្រករបៀងដឹកជញ្ជូនដែលមានប្រសិទ្ធភាព។ សរុបមក អាជីពក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងភស្តុភារកម្មកំពង់ផែ គឺជាវិថីដ៏រុងរឿងសម្រាប់ជនជាតិខ្មែរ និងសម្រាប់សេដ្ឋកិច្ចជាតិទាំងមូល។